កាយវិការសំពះ គីជាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងអត្តសញ្ញាណរបស់ជាតិខ្មែរ ដែលមានតាំងពីយូរណាស់មកហើយ។ វប្បធម៌ខ្មែរមានតម្លៃខ្ពស់ផ្តោតទៅលើកាយវិការនៃការសំពះ។ ការសំពះ ជាការលើកដៃទាំងពីរ ប្រណមផ្គុំម្រាមទាំង១០ចូលគ្នា។ កាយវិការនៃការសំពះ គឺយើងត្រូវឈរ បន្ទន់ជើងម្ខាងឬបន្ទន់ជង្គង់ទាំងពីរ ឱនក្បាលបន្តិច ព្រមទាំងមានទឹកមុខញញឹមជានិច្ច។ ឥរិយាបថនៃការសំពះរបស់ជនជាតិខ្មែរ មិនត្រូវធ្វើដោយកាយវិការរហ័សរហួន ឬប្រញាប់ពេកទេ គឺមានភាពទន់ភ្លន់សមរម្យតាមកាលវេលា។ ម៉្យាងវិញទៀតសំពះជាទំនៀមទម្លាប់របស់ខ្មែរ ធ្វើឡើងដើម្បីបង្ហាញពីការគួរសម ការស្វាគមន៍ ឬជាវិធីដែលបង្ហាញអំពីការគោរពទៅកាន់អ្នកដ៏ទៃ។ សំពះជាចំណែកមួយដ៏សំខាន់ នៅក្នុងជីវិតរស់នៅ និងជាសុជីវធម៌ ការដឹងគុណ និងគោរពគ្នាទៅវិញទៅមក ដ៏ប្រពៃរបស់ខ្មែរយើង។ ជាទូទៅខ្មែរយើងធ្វើការសំពះចំពោះ ឪពុកម្តាយ ព្រះពុទ្ធរូប ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ គ្រូបាធ្យាយ ញាតិសន្តាន និង អ្នកដែលមានឋានន្តរសក្តិធំជាងខ្លួន។ ដូច្នេះកូនខ្មែរគ្រប់រូបមិនគួរមើលរំលង ឬ ភ្លេចពីរបៀបនៃការសំពះរបស់វប្បធម៌ខ្លួនឡើយ។ ចំពោះការសំពះរបស់ខ្មែរដែលត្រូវទៅតាមក្បូនខ្នាតនោះមានប្រាំរបៀប ហើយក្នុងរបៀបនីមួយៗមានអត្ថន័យផ្សេងៗគ្នា។ ការសំពះកម្ពស់ត្រឹមផ្ទៃថ្ងាស របៀបសំពះបែបនេះ គឺសំពះដល់ព្រះពុទ្ធ ទេវតា ព្រះឥន្ទ ព្រះព្រហ្ម អ្នកតា ឬ វត្ថុស័ក្តសិទ្ធិក្នុងការបួងសួងផ្សេងៗ។ ចុងម្រាមដៃសំពះត្រឹមចិញ្ចើម គឺសំពះចំពោះព្រះសង្ឃ និងព្រះមហាក្សត្រ។ ចុងម្រាមដៃសំពះត្រឹមច្រមុះ ការសំពះបែបនេះ គឺចំពោះឳពុកម្តាយ ជីដូនជីតា គ្រូបាធ្យាយ អាណាព្យាបាល ឬ អ្នកមានគុណ។ ចុងម្រាមដៃសំពះត្រឹមមាត់ ជាការសំពះអ្នកដែលមានវ័យចាស់ជាង អ្នកមានឋានៈខ្ពស់ជាង ជាចៅហ្វាយនាយ ថៅកែ ឬ ជារៀមច្បង។ ដៃផ្គុំសំពះត្រឹមដើមទ្រូង ការសំពះត្រឹមដើមទ្រូងនេះ គឺមានពីររបៀប។ ទីមួយ សំពះអ្នកដែលមាន វ័យ ឬ ឋានៈស្មើគ្នា រវាងមិត្តភក្តិ និងមិត្តភក្តិ។ ទីពីរ នៅពេលចៅហ្វាយនាយ ឬ រៀមច្បងសំពះ ត្រឡប់មកអ្នកមានវ័យតិចជាង គឺសំពះត្រឹមទ្រូងដូចគ្នា។ ការសំពះទៀតសោត ខ្មែរតែងធ្វើអមដោយប្រយោគជម្រាបសួរ បានន័យថា ពាក្យសម្តីនិងកាយវិការធ្វើឡើងព្រមគ្នាដោយការគោរព ។ ឬក៏ខណៈ ពេលដែលនិយាយជម្រាបលា ត្រូវមានការលើកដៃសំពះស្របជាមួយគ្នាដែរ ។ មួយវិញទៀតដូចជាការសុំទោស គេក៏តែងតែប្រើឥរិយាបទសំពះដូចគ្នា។ ខាងក្រោមនេះគឺបង្ហាញអំពីខ្លឹមសារនៃការសំពះរបស់ជនជាតិខ្មែរ។ ការចេះគួរសមនិងយកចិត្តទុកដាក់។ ការចេះគោរពរវាងគ្នានិងគ្នា។ ការគោរពដឹងគុណចំពោះនរណាម្នាក់។ ការគោរពតបស្នងសងគុណម្តាយឪពុក។ ការទទួលរាក់ទាក់ស្វាគមន៍គ្នា។ ការគោរពកោតខ្លាចឋានៈ បុណ្យសក្តិ តួនាទី អំណាចមហិទ្ធិឬទ្ធ។ ការគោរពបូជាចំពោះ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងអ្នកមានសីលទាន។ ការរគោរពឲ្យតម្លៃគ្នាទៅវិញទៅមក។ ការបង្ហាញអំពីសីលធម៌ ប្រពៃណីខ្មែរ អំពីអត្តសញ្ញាណរបស់ជាតិ និង សេចក្តីថ្លៃថ្នូររបស់ជនជាតិខ្មែរ ។